ការធ្វើនិក្ខេបបទ ឬសារណាបញ្ចប់ការសិក្សា គឺជាផ្នែកមួយដ៏សំខាន់ និងជាកាតព្វកិច្ចចុងក្រោយសម្រាប់និស្សិតភាគច្រើន មុននឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិត។ វាគឺជាការបង្ហាញនូវសមត្ថភាពស្រាវជ្រាវ ការវិភាគ និងការសរសេររបស់និស្សិតទៅលើប្រធានបទជាក់លាក់ណាមួយ។ សារណាមានសារៈសំខាន់ណាស់ មិនត្រឹមតែជាលក្ខខណ្ឌបញ្ចប់ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់និស្សិតផងដែរ។ ការធ្វើសារណាតម្រូវឲ្យនិស្សិតសិក្សាស្រាវជ្រាវស៊ីជម្រៅលើប្រធានបទមួយ ដែលជួយពង្រឹងចំណេះដឹងទ្រឹស្ដី និងអនុវត្តជាក់ស្តែង។ វាក៏ជួយអភិវឌ្ឍជំនាញវិភាគ ការគិតបែបត្រិះរិះពិចារណា និងការដោះស្រាយបញ្ហាផងដែរ។ និស្សិតនឹងរៀនពីរបៀបស្វែងរកប្រភពទិន្នន័យដែលទាក់ទងនឹងសៀវភៅ អត្ថបទ ឯកសារស្រាវជ្រាវ និងរបៀបប្រមូលទិន្នន័យនៃការធ្វើបទសម្ភាសន៍ កម្រងសំណួរ ការសង្កេត ថែមទាំងរបៀបវិភាគទិន្នន័យទាំងនោះផងដែរ។ ការសរសេរសារណាតម្រូវឲ្យមានការរៀបចំគំនិតឲ្យមានរបៀបរៀបរយ ការប្រើប្រាស់ភាសាត្រឹមត្រូវ និងការបង្ហាញព័ត៌មានឲ្យមានភាពច្បាស់លាស់។ ជំនាញទាំងអស់ក្នុងការធ្វើសារណាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាជីពនាពេលអនាគត។ សារណាគឺជាស្នាដៃស្រាវជ្រាវដំបូងបង្អស់របស់និស្សិត ដែលអាចប្រើប្រាស់ជាគំរូ ឬជាមូលដ្ឋានសម្រាប់បន្តការសិក្សាស្រាវជ្រាវទៅថ្ងៃមុខ។ ជំនាញដែលទទួលបានពីការធ្វើសារណា ដូចជាការគិតបែបប្រព័ន្ធ ការវិភាគ ការដោះស្រាយបញ្ហា និងការបង្ហាញគំនិត គឺជាជំនាញសំខាន់ៗដែលទីផ្សារការងារត្រូវការ។ ការធ្វើសារណាទាមទារនូវជំហានជាច្រើន ដែលត្រូវអនុវត្តដោយយកចិត្តទុកដាក់បំផុត។ ការជ្រើសរើសប្រធានបទ ឱ្យបានច្បាស់លាស់ជាជំហានដំបូង និងសំខាន់បំផុត ដើម្បីយកទៅសិក្សាស្រាវជ្រាវ។ ត្រូវជ្រើសរើសប្រធានបទណាដែលអ្នកចាប់អារម្មណ៍ មានទិន្នន័យគ្រប់គ្រាន់សម្រាប់ស្រាវជ្រាវ និងអាចបញ្ចប់បានក្នុងរយៈពេលកំណត់។ ការស្វែងរកសាស្រ្តាចារ្យដែលមានជំនាញពាក់ព័ន្ធនឹងប្រធានបទរបស់អ្នក ដើម្បីជាអ្នកណែនាំ និងផ្តល់យោបល់បន្ថែមពីលើអ្វីដែលបានសិក្សាកន្លងមក។ ការបង្កើតសំណើរសារណា រួមមាន ចំណងជើង លក្ខណៈទូទៅនៃប្រធានបទ សំណួរស្រាវជ្រាវ គោលបំណងស្រាវជ្រាវ វិធីសាស្រ្តស្រាវជ្រាវ ព្រមទាំងផែនការពេលវេលា។ ធ្វើការប្រមូលទិន្នន័យតាមវិធីសាស្ត្រដែលបានកំណត់ ដូចជាការសិក្សាឯកសារ ការសម្ភាសន៍ ការធ្វើកម្រងសំណួរ ឬការសង្កេត។ រៀបចំ និងវិភាគទិន្នន័យដែលបានប្រមូលបាន ដើម្បីស្វែងរកចម្លើយចំពោះសំណួរស្រាវជ្រាវ។ ការសរសេរសេចក្តីព្រាងសារណា ចាប់ផ្តើមសរសេរសារណាជាបណ្តើរៗ តាមរចនាសម្ព័ន្ធដែលបានកំណត់ អាចមាន សេចក្តីផ្តើម ជំពូកទី១ ជំពូកទី២... សេចក្តីសន្និដ្ឋាន។ បន្ទាប់ពីសរសេរសេចក្តីព្រាងរួច ត្រូវធ្វើការកែសម្រួលទាំងខ្លឹមសារ ភាសា និងទម្រង់ឲ្យបានត្រឹមត្រូវ។ ត្រូវពិភាក្សាជាមួយសាស្រ្តាចារ្យណែនាំដើម្បីទទួលបានមតិកែលម្អ។ ការការពារសារណា បន្ទាប់ពីសារណាត្រូវបានបញ្ចប់ និងកែសម្រួលរួចរាល់ និស្សិតនឹងត្រូវបង្ហាញ និងការពារស្នាដៃរបស់ខ្លួននៅចំពោះមុខគណៈកម្មការត្រួតពិនិត្យ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនក្នុងការកំណត់ប្រធានបទឲ្យបានត្រឺមត្រូវ៖ ចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ជ្រើសរើសប្រធានបទណាដែលអ្នកពិតជាចាប់អារម្មណ៍ និងមានចំណង់ចំណូលចិត្តចង់សិក្សា។ ពេលមានចំណាប់អារម្មណ៍នឹងប្រធានបទច្បាស់លាស់ជួយឲ្យអ្នកមានកម្លាំងចិត្ត ក្នុងការតស៊ូស្រាវជ្រាវ។ ប្រធានបទគួរតែពាក់ព័ន្ធនឹងជំនាញដែលអ្នកកំពុងសិក្សា ដើម្បីបង្ហាញពីចំណេះដឹង និងសមត្ថភាពរបស់អ្នកក្នុងវិស័យនោះ។ ត្រូវប្រាកដថាមានប្រភពទិន្នន័យគ្រប់គ្រាន់សម្រាប់ស្រាវជ្រាវ មិនថាជាសៀវភៅ អត្ថបទ ឯកសារ ឬលទ្ធភាពក្នុងការប្រមូលទិន្នន័យបឋម ដូចជាការសម្ភាសន៍ជាដើម។ ភាពជាក់ស្តែង និងអាចបញ្ចប់បានទាន់ពេល ជៀសវាងប្រធានបទដែលធំធេង ឬស្មុគស្មាញពេក ដែលអាចឲ្យអ្នកចំណាយពេលយូរហួសពីការកំណត់ ឬមិនអាចបញ្ចប់បានទាន់ពេល។ ភាពថ្មី និងប្លែក ប្រសិនបើអាច ជ្រើសរើសប្រធានបទណាដែលមានលក្ខណៈថ្មី ឬមានទិដ្ឋភាពដែលមិនទាន់មានការសិក្សាស្រាវជ្រាវច្រើន។ មុននឹងសម្រេចចិត្ត គួរពិភាក្សាជាមួយសាស្រ្តាចារ្យដើម្បីទទួលបានយោបល់ និងការណែនាំ។ សរុបមក ការធ្វើនិក្ខេបបទ ឬសារណា គឺជាដំណើរការដ៏ស្មុគស្មាញ ប៉ុន្តែក៏ជាបទពិសោធន៍ដ៏មានតម្លៃដែលជួយពង្រឹងសមត្ថភាព និងត្រៀមខ្លួននិស្សិតសម្រាប់ជីវិតការងារ និងការសិក្សាបន្តទៀត។